ការរស់នៅក្នុងភូមិ ឬតំបន់ជនបទ គឺជាការរស់នៅដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយធម្មជាតិ ទំនៀមទម្លាប់ និងសាមគ្គីភាពក្នុងសហគមន៍។ ទិដ្ឋភាពទូទៅ និងបរិយាកាសនៃការរស់នៅក្នុងភូមិផ្ដល់នូវអារម្មណ៍ស្ងប់ស្ងាត់ និងសន្តិភាពផ្លូវចិត្ត។ ខ្យល់អាកាសនៅក្នុងភូមិមានភាពបរិសុទ្ធ ព្រោះមិនសូវមានការបំពុលពីផ្សែងរថយន្ដ។ រៀងរាល់ព្រឹក មនុស្សក្នុងភូមិតែងតែភ្ញាក់ឡើងតាមសម្លេងមាន់រងាវ។ ផ្ទះនៅក្នុងភូមិភាគច្រើនជាផ្ទះឈើខ្ពស់ផុតពីដី ដែលមានខ្យល់ចេញចូលល្អ។ នៅជុំវិញផ្ទះនីមួយៗសម្បូរទៅដោយដើមឈើហូបផ្លែ និងសួនបន្លែបង្ការ។ ផ្លូវក្នុងភូមិជារឿយៗជាផ្លូវដីក្រហម ឬផ្លូវលំដែលអមដោយរបងឈើ។ សំឡេងសត្វបក្សីយំឆ្លើយឆ្លងគ្នា បង្កើតបានជាតន្ត្រីធម្មជាតិដ៏ពីរោះ។ ពេលល្ងាច គេតែងតែឃើញផ្សែងភ្លើងហុយចេញពីចង្រ្កានបាយតាមខ្នងផ្ទះ។ ពន្លឺព្រះអាទិត្យរះ និងលិចនៅតាមវាលស្រែ មើលទៅស្រស់ស្អាតជាខ្លាំង។ យប់ឡើង មេឃក្នុងភូមិមើលឃើញផ្កាយច្បាស់ជាងនៅទីក្រុង។ ការធ្វើស្រែចម្ការគឺជាមុខរបរចម្បង និងជាឆ្អឹងខ្នងរបស់សហគមន៍ភូមិ។ អ្នកភូមិតែងតែចេញទៅស្រែតាំងពីព្រលឹមទល់ព្រលប់។ ការចិញ្ចឹមសត្វដូចជា គោ ក្របី មាន់ ទា គឺជាផ្នែកមួយនៃជីវភាពប្រចាំថ្ងៃ។ មនុស្សក្នុងភូមិចេះរស់នៅតាមបែប "ស្វ័យកម្ចី" ដោយដាំបន្លែញ៉ាំខ្លួនឯង។ ពេលទំនេរពីស្រែចម្ការ ស្ត្រីក្នុងភូមិតែងតែត្បាញកន្ទេល ឬក្រមា។ ការទៅបង់សំណាញ់ ឬដាក់មងរកត្រីនៅតាមត្រពាំង ជាការកម្សាន្តផង និងរកម្ហូបផង។ អ្នកភូមិខ្លះនិយមឡើងត្នោតដើម្បីធ្វើស្ករត្នោតលក់។ ការដោះដូរទំនិញរវាងអ្នកភូមិ និងអ្នកភូមិ នៅតែមានវត្តមានជានិច្ច។ ជីវភាពក្នុងភូមិមានភាពសាមញ្ញ មិនសូវមានការប្រកួតប្រជែងខ្លាំងក្លាឡើយ។ អ្នកភូមិផ្ដល់តម្លៃខ្ពស់លើកម្លាំងពលកម្មផ្ទាល់ខ្លួន។ មនុស្សក្នុងភូមិស្គាល់គ្នាទៅវិញទៅមកស្ទើរតែគ្រប់ផ្ទះ។ ភាពមានចិត្តសប្បុរស និងការចែករំលែកម្ហូបអាហារជាទម្លាប់ដ៏ល្អ។ ពេលមានពិធីផ្សេងៗ អ្នកភូមិតែងតែមកជួយគ្នាដោយមិនគិតកម្រៃ។ ការជួបជុំគ្នានៅក្រោមម្លប់ឈើដើម្បីជជែកលេង គឺជាការកម្សាន្តទូទៅ។ ក្មេងៗក្នុងភូមិចេះលេងល្បែងប្រជាប្រិយជាមួយគ្នាដោយភាពរីករាយ។ ចាស់ទុំក្នុងភូមិជាអ្នកប្រឹក្សាយោបល់ និងដោះស្រាយវិវាទផ្សេងៗ។ សាមគ្គីភាពក្នុងភូមិបង្ហាញឱ្យឃើញច្បាស់នៅពេលមានបុណ្យទាន។ ការឱ្យខ្ចីឧបករណ៍ធ្វើស្រែគ្នាទៅវិញទៅមក បង្ហាញពីការទុកចិត្ត។ អ្នកភូមិតែងតែទៅសួរសុខទុក្ខគ្នាទៅវិញទៅមកនៅពេលមាននរណាម្នាក់ឈឺ។ ភូមិគឺជាគ្រួសារធំមួយដែលរស់នៅដោយការយោគយល់គ្នា។ អាហារក្នុងភូមិមានរសជាតិឆ្ងាញ់តាមបែបធម្មជាតិពិតៗ។ បន្លែតាមរបងផ្ទះ គឺជាម្ហូបដ៏មានសុវត្ថិភាព។ ត្រីអាំងជ្រលក់ទឹកត្រីជូរអែម ជាម្ហូបដ៏ពេញនិយមសម្រាប់អ្នកស្រែ។ ការញ៉ាំបាយជុំគ្នាលើកន្ទេលក្រោមផ្ទះ បង្កើតនូវភាពកក់ក្តៅ។ នំបាញ់ឌុក ឬនំគ្រក់ ជាអាហារសម្រន់ដ៏សាមញ្ញរបស់អ្នកភូមិ។ ទឹកភ្លៀងដែលត្រងក្នុងពាងធំៗ ផ្ដល់នូវភាពត្រជាក់ និងរសជាតិប្លែក។ ការប្រើប្រាស់អុសសម្រាប់ដាំបាយ ធ្វើឱ្យបាយមានក្លិនឈ្ងុយពិសេស។ បន្លែស្រស់ៗដែលទើបបេះពីដើម មានវីតាមីនខ្ពស់ និងគ្មានជាតិគីមី។ សម្លកកូរ ឬសម្លម្ជូរគ្រឿង ជាមុខម្ហូបប្រចាំគ្រួសារអ្នកភូមិ។ ការញ៉ាំអាហារតាមរដូវកាល ដូចជា ផ្សិត ឬកង្កែប គឺជាចំណូលចិត្តពិសេស។ វត្តអារាមគឺជាមជ្ឈមណ្ឌលនៃជំនឿ និងការអប់រំក្នុងភូមិ។ អ្នកភូមិតែងតែទៅវត្តនៅរៀងរាល់ថ្ងៃសីល ដើម្បីធ្វើបុណ្យ។ ជំនឿលើអ្នកតា និងម្ចាស់ទឹកម្ចាស់ដី នៅតែមានឥទ្ធិពលខ្លាំង។ ពិធីឡើងអ្នកតាជាការបន់ស្រន់សុំសេចក្តីសុខ និងទឹកភ្លៀង។ ការគោរពចាស់ទុំ និងគ្រូអាចារ្យ ជាគុណធម៌ចម្បងរបស់អ្នកភូមិ។ ពិធីការផ្សេងៗតែងតែប្រារព្ធឡើងតាមគន្លងប្រពៃណីដូនតា។ សម្លេងភ្លេងការ ឬភ្លេងពិណពាទ្យ តែងតែឮរំពងពេញភូមិពេលមានបុណ្យទាន។ ការស្លៀកពាក់សារុង ឬក្រមា ជាស្ទីលសាមញ្ញ និងសមសួនរបស់អ្នកភូមិ។ អ្នកភូមិជឿជាក់លើផលបុណ្យ និងការធ្វើអំពើល្អ។ ចំណេះដឹងបុរាណ និងថ្នាំបុរាណនៅតែត្រូវបានប្រើប្រាស់ខ្លះៗ។ ការធ្វើដំណើរទៅមន្ទីរពេទ្យជារឿយៗចំណាយពេលយូរ និងពិបាក។ សេវាអ៊ីនធឺណិត និងអគ្គិសនីនៅតាមភូមិដាច់ស្រយាលខ្លះនៅមានកម្រិតនៅឡើយ។ យុវជនក្នុងភូមិភាគច្រើនចាកចេញទៅធ្វើការនៅទីក្រុងដើម្បីរកប្រាក់ចំណូល។ ការប្រែប្រួលអាកាសធាតុធ្វើឱ្យប៉ះពាល់ដល់ទិន្នផលស្រែចម្ការ។ បច្ចុប្បន្ន គ្រឿងចក្រចាប់ផ្ដើមជំនួសឱ្យកម្លាំងគោក្របីក្នុងការធ្វើស្រែ។ ផ្ទះថ្មចាប់ផ្ដើមមានច្រើនជំនួសផ្ទះឈើបុរាណ។ ការអប់រំនៅតាមភូមិកំពុងមានការរីកចម្រើនជាលំដាប់។ វត្តមានម៉ូតូ និងឡាន ធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួលជាងមុន។ ផ្សារតូចៗក្នុងភូមិចាប់ផ្ដើមមានទំនិញទំនើបៗដូចទីក្រុងដែរ។ បច្ចេកវិទ្យាចាប់ផ្ដើមជ្រាបចូលទៅដល់បេះដូងនៃជនបទ។ ការរស់នៅក្នុងភូមិបង្រៀនយើងឱ្យស្គាល់ពីតម្លៃនៃភាពសាមញ្ញ។ សុភមង្គលក្នុងភូមិមិនមែនស្ថិតលើទ្រព្យសម្បត្តិ តែស្ថិតលើភាពស្ងប់សុខ។ ការរស់នៅជិតស្និទ្ធនឹងធម្មជាតិជួយឱ្យសុខភាពផ្លូវកាយមាំមួន។ ភូមិគឺជាកន្លែងរក្សានូវអត្តសញ្ញាណជាតិដ៏រឹងមាំបំផុត។ ទោះបីពិភពលោកប្រែប្រួល តែមនោសញ្ចេតនាអ្នកភូមិនៅតែមានភាពកក់ក្តៅ។ ការត្រឡប់ទៅលេងភូមិកំណើត ជួយបំបាត់ភាពហត់នឿយពីការងារ។ មរតកវប្បធម៌ខ្មែរត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងជីវភាពអ្នកភូមិ។ ភូមិគឺជាទីកន្លែងដែលមនុស្សគ្រប់រូបចង់ត្រឡប់ទៅវិញនៅគ្រាចុងក្រោយ។ ការរស់នៅក្នុងភូមិផ្ដល់នូវមេរៀនជីវិតដែលសាលាមិនអាចបង្រៀនបាន។ ភូមិគឺជាជម្រកនៃក្ដីស្រឡាញ់ និងការចងចាំដែលមិនអាចកាត់ថ្លៃបាន។